បាយឆាពងទាគឺជាបាយឆាធម្មតា ដែលផ្តោតសំខាន់លើរសជាតិពងទា និងក្លិនឈ្ងុយ។ គ្រឿងផ្សំក្នុងការឆាបាយពងទាមានដូចជា បាយស ពងទា ខ្ទឹមសចិញ្ច្រាំ ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង ឬ ម្សៅស៊ុប និង ស្លឹកខ្ទឹមហាន់តូចៗសម្រាប់រោយពីលើបាយ។ ចំណែកឯបន្លែមាន ត្រសក់ ប៉េងប៉ោះ (សម្រាប់បរិភោគជាមួយ) ។ ចំពោះរបៀបធ្វើ ជាដំបូងយើងត្រូវដាក់ខ្ទះឱ្យក្តៅ រួចចាក់ប្រេងឆាចូល។ បន្តមកទៀតពេលប្រេងក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំចូលឆាឱ្យឈ្ងុយ។ ហើយយើងបំបែកពងទាដាក់ចូល រួចឆាច្របល់ឱ្យបែកជាបំណែកតូចៗ បានឆ្អិនល្អ។ ទើបយើងដាក់បាយចូល រួចច្របល់ឱ្យសព្វជាមួយពងទា និងខ្ទឹមស។ បន្ទាប់ពីច្របល់បាយសព្វ ថែមទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង ឫ ម្សៅស៊ុប ហើយកូរឱ្យសព្វ រហូតដល់បាយមានរសជាតិល្មម។ ចុងក្រោយដួសបាយដាក់ចាន រោយស្លឹកខ្ទឹមពីលើ ពេលរៀបចំជាមួយត្រសក់ និង ប៉េងប៉ោះហើយ យើងអាចបរិភោគបាន។